ការសន្ទនាគ្នាក្នុងពេលណាត់ជួបញ៉ាំអាហារ គឺជាការផ្ដល់កិត្តិយស និងការបង្ហាញការចាប់អារម្មណ៍ចំពោះមនុស្សដែលនៅចំពោះមុខ។ នៅក្នុងសង្គមខ្មែរ ការជជែកគ្នាលេងតិចតួចក្នុងពេលញ៉ាំបាយ ជួយឱ្យបរិយាកាសនៃការណាត់ជួបដំបូងមានភាពកក់ក្ដៅ និងមិនសូវអៀនខ្មាស។ ការដែលអ្នកចេះរកប្រធានបទសន្ទនាដ៏រីករាយ បង្ហាញថាអ្នកជាមនុស្សដែលមានមារយាទសង្គមល្អ និងចេះរាក់ទាក់។ ការសន្ទនាជួយឱ្យយើងអាចស្វែងយល់ពីបុគ្គលិកលក្ខណៈ និងទស្សនវិជ្ជាជីវិតរបស់ដៃគូបានកាន់តែស៊ីជម្រៅបំផុត។ ភាពគួរសមនៅលើតុអាហារ គឺការមិននិយាយទាំងដែលមានបាយនៅក្នុងមាត់ ប៉ុន្តែត្រូវរង់ចាំទំពារឱ្យអស់សិនចាំឆ្លើយតប។ ការសួរនាំពីរសជាតិម្ហូប ឬបង្អែមដែលកំពុងញ៉ាំ គឺជាវិធីដ៏ងាយស្រួលដើម្បីរក្សាការសន្ទនាឱ្យមានភាពរស់រវើក។ ការសន្ទនាដ៏មានន័យ គឺជាស្ពានចម្លងអារម្មណ៍ដែលធ្វើឱ្យមនុស្សពីរនាក់កាន់តែមានភាពជិតស្និទ្ធនឹងគ្នាជាលំដាប់។ នៅក្នុងការណាត់ជួប ការស្ដាប់ឱ្យច្រើនជាងការនិយាយ គឺជាសញ្ញានៃការផ្ដល់តម្លៃ និងការគោរពចំពោះគំនិតរបស់ដៃគូ។ ការដែលយើងមិនប្រើទូរស័ព្ទក្នុងពេលញ៉ាំអាហារ បង្ហាញថាការសន្ទនាជាមួយដៃគូគឺជាអ្វីដែលសំខាន់បំផុតសម្រាប់យើង។ ការជជែកគ្នាអំពីអនុស្សាវរីយ៍ដែលទាក់ទងនឹងម្ហូបខ្មែរ អាចនាំឱ្យយើងស្គាល់ពីប្រវត្តិគ្រួសាររបស់គ្នាទៅវិញទៅមក។ ការដែលអាចអង្គុយញ៉ាំបាយជាមួយគ្នាដោយស្ងៀមស្ងាត់ តែមានអារម្មណ៍កក់ក្ដៅ គឺជាសញ្ញានៃទំនាក់ទំនងដ៏រឹងមាំមួយ។ ភាពស្ងប់ស្ងាត់ដ៏មានន័យ បង្ហាញថាអ្នកទាំងពីរមិនចាំបាច់ព្យាយាមរកពាក្យសម្ដីមកបំពេញចន្លោះទំនេរឡើយ។ ជួនកាល ការញ៉ាំដោយស្ងៀមស្ងាត់អនុញ្ញាតឱ្យយើងផ្ដោតអារម្មណ៍ទៅលើរសជាតិអាហារដ៏ឆ្ងាញ់ដែលដៃគូបានជ្រើសរើស។ ការញ៉ាំដោយមិននិយាយ ជួយឱ្យយើងមានឱកាសសង្កេតមើលកាយវិការដ៏ទន់ភ្លន់របស់ដៃគូបានកាន់តែច្បាស់។ ភាពស្ងប់ស្ងាត់មិនមែនមានន័យថាធុញទ្រាន់ទេ ប៉ុន្តែវាគឺជាពេលវេលាដែលយើងអាចប្រើអារម្មណ៍ដើម្បីទំនាក់ទំនងគ្នា។ ការសម្លឹងភ្នែកគ្នាដោយស្ងៀមស្ងាត់ឆ្លងកាត់តុអាហារ ជួនកាលមានន័យជាងពាក្យសម្ដីរាប់ពាន់ម៉ាត់ទៅទៀត។ នៅក្នុងដំណាក់កាលទំនាក់ទំនងយូរអង្វែង ភាពស្ងប់ស្ងាត់គឺជាសញ្ញានៃការទុកចិត្ត និងអារម្មណ៍ស្រណុកចិត្តចំពោះគ្នា។ ការញ៉ាំផ្លែឈើ ឬបង្អែមដោយស្ងៀមស្ងាត់ ជួយឱ្យយើងអាចរំភើបនឹងរសជាតិផ្អែមត្រជាក់ដល់បេះដូងជាមួយគ្នា។ ភាពស្ងប់ស្ងាត់អនុញ្ញាតឱ្យយើងសម្រាកពីភាពមមាញឹក និងរីករាយនឹងវត្តមានរបស់គ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ។ ការរក្សាតុល្យភាពរវាងការញ៉ាំ និងការសន្ទនា គឺជាគន្លឹះដែលធ្វើឱ្យការណាត់ជួបមានភាពរលូន និងជោគជ័យ។ ប្រសិនបើដៃគូកំពុងឃ្លានខ្លាំង ការរក្សាភាពស្ងប់ស្ងាត់ឱ្យគេញ៉ាំដោយរីករាយ គឺជាកាយវិការដែលគួរឱ្យស្រឡាញ់ និងយល់ចិត្ត។ ការសន្ទនាគួរតែមានភាពទន់ភ្លន់ និងមិនបង្កឱ្យមានភាពតានតឹងក្នុងពេលកំពុងពិសារអាហារដ៏មានរសជាតិ។ ការដែលយើងដឹងថាពេលណាគួរជជែក និងពេលណាគួរស្ងប់ស្ងាត់ បង្ហាញថាអ្នកជាមនុស្សដែលពូកែសង្កេត និងយល់ចិត្ត។ ការសន្ទនាដ៏ល្អ គឺជាការសួរនាំដែលបើកឱកាសឱ្យដៃគូបានបញ្ចេញមតិយោបល់ និងអារម្មណ៍ផ្ទាល់ខ្លួន។ ភាពស្ងប់ស្ងាត់បន្ទាប់ពីការសន្ទនាដ៏យូរ គឺជាការផ្ដល់កន្លែងទំនេរឱ្យគ្នាទៅវិញទៅមកដើម្បីសម្រាក និងរំសាយអារម្មណ៍។ នៅក្នុងបរិបទខ្មែរ ការនិយាយតិចៗ និងញ៉ាំយឺតៗ ត្រូវបានចាត់ទុកថាជាឥរិយាបថថ្លៃថ្នូរសម្រាប់យុវវ័យពេលណាត់ជួប។ ការប្រើខ្សែភ្នែកដើម្បីសួរនាំក្នុងពេលស្ងៀមស្ងាត់ គឺជាមន្តស្នេហ៍ម្យ៉ាងដែលជួយបង្កើនភាពផ្អែមល្ហែម។ មិនថាស្ងៀមស្ងាត់ ឬសន្ទនាឡើយ សំខាន់បំផុតគឺការធ្វើឱ្យដៃគូមានអារម្មណ៍ថាគេត្រូវបានគេយកចិត្តទុកដាក់។ ការដួសម្ហូបឱ្យគ្នាដោយស្ងៀមស្ងាត់ គឺជាភាសាស្នេហាដែលបង្ហាញពីការថែទាំដ៏កក់ក្ដៅបំផុត។ ការសរសើរអំពីរសជាតិម្ហូបក្នុងពេលសន្ទនា គឺជាការផ្ដល់ថាមពលវិជ្ជមានដល់បរិយាកាសណាត់ជួប។ ការញ៉ាំដោយស្ងៀមស្ងាត់ជួយឱ្យយើងចៀសវាងពីការខ្ទាតអាហារចេញពីមាត់ ដែលជាឥរិយាបថមិនល្អ។ ការដែលយើងចេះសង្កេតមើលថាដៃគូកំពុងចង់និយាយ ឬចង់ញ៉ាំ គឺជាចំណុចខ្លាំងនៃអ្នកណាត់ជួបដ៏ឆ្លាតវៃ។ ការផ្ដល់ការឆ្លើយតបខ្លីៗក្នុងពេលញ៉ាំ បង្ហាញថាអ្នកនៅតែស្ដាប់ និងចាប់អារម្មណ៍នឹងអ្វីដែលដៃគូកំពុងនិយាយ។ ការប្រើស្នាមញញឹមជំនួសពាក្យសម្ដីក្នុងពេលស្ងប់ស្ងាត់ ធ្វើឱ្យដៃគូមានអារម្មណ៍ថាអ្នកពិតជាមានក្ដីសុខជាមួយគេ។ ការដែលយើងមិនបង្ខំដៃគូឱ្យនិយាយនៅពេលគេកំពុងញ៉ាំ គឺជាភាពគួរសមដ៏ធំធេងដែលគួរមាន។ ការពិភាក្សាអំពីភាពស្ងប់ស្ងាត់ជាមួយគ្នា អាចជាប្រធានបទសន្ទនាដ៏គួរឱ្យចាប់អារម្មណ៍មួយផងដែរ។ ក្នុងបរិបទខ្មែរ ការចេះរៀបចំស្លាបព្រា និងសមដោយស្ងៀមស្ងាត់សម្រាប់ដៃគូ គឺជាសញ្ញានៃភាពថ្លៃថ្នូរ។ ការញ៉ាំអាហាររួមគ្នាគឺជាពេលវេលាដែលយើងត្រូវប្រើទាំងត្រចៀកដើម្បីស្ដាប់ និងបេះដូងដើម្បីដឹង។ ភាពស្ងប់ស្ងាត់មិនមែនជាឧបសគ្គនៃស្នេហាទេ ប៉ុន្តែវាជាឱកាសក្នុងការផ្ដល់ការសម្រាកឱ្យគ្នា។ ការសន្ទនាគឺជាផ្កា ចំណែកភាពស្ងប់ស្ងាត់គឺជាដីដែលជួយឱ្យផ្កានោះរីកស្គុស្គាយលើតុអាហារ។ ការដែលយើងអាចរីករាយនឹងភាពស្ងប់ស្ងាត់ជាមួយគ្នា បង្ហាញថាយើងបានរកឃើញមនុស្សដែលយល់ចិត្តពិតប្រាកដ។ រាល់ពាក្យសម្ដីដែលបាននិយាយចេញមក គួរតែបន្ថែមរសជាតិផ្អែមល្ហែមដល់អាហារដែលកំពុងញ៉ាំ។ ភាពគួរសមលើតុអាហារ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការអប់រំ និងចរិតលក្ខណៈដ៏ល្អប្រពៃរបស់បុគ្គលម្នាក់ៗ។ ការចែករំលែកផ្លែឈើ ឬបង្អែមដោយស្ងប់ស្ងាត់ គឺជាការសាងមនោសញ្ចេតនាដ៏ទន់ភ្លន់បំផុត។ តុអាហារគឺជាកន្លែងដែលយើងអាចកសាងពិភពលោកតូចមួយ ដែលមានតែយើងពីរនាក់ និងភាពយល់ចិត្ត។ មិនថាជជែក ឬស្ងៀមស្ងាត់ឡើយ អ្វីដែលសំខាន់បំផុតគឺភាពស្មោះត្រង់ដែលយើងមានចំពោះគ្នា។ ការញ៉ាំអាហាររួមគ្នាគឺជាពេលវេលាដ៏ពិសេស ដែលជួយឱ្យស្នេហាកាន់តែរឹងមាំ និងមានអត្ថន័យយូរអង្វែង។